វប្បធម៌នៃការជិះក្ដារស្គីនៅកម្ពុជា បានចាប់ផ្ដើមមានសន្ទុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ការរីកដុះដាលនៃកីឡាជិះក្ដារស្គីនៅកម្ពុជា ចាប់ផ្ដើមដំបូងតាមរយៈវត្តមានរបស់ជនបរទេស និងជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសនាំចូលមក។ ឥទ្ធិពលដ៏ធំបំផុតបានមកពីអង្គការក្រៅរដ្ឋាភិបាលនានា ដែលប្រើប្រាស់កីឡានេះជាឧបករណ៍សម្រាប់ផ្ដល់ការអប់រំ និងការកម្សាន្តដល់កុមារក្រីក្រ។ យុវជនខ្មែរទទួលបានការជំរុញទឹកចិត្តយ៉ាងខ្លាំងតាមរយៈការមើលវីដេអូកីឡាករល្បីៗលើបណ្ដាញសង្គមដូចជា យូធូប និងហ្វេសប៊ុក ជាដើម។ ការបង្កើតទីលានជិះក្ដារស្គីដំបូងៗនៅភ្នំពេញ បានក្លាយជាកន្លែងជួបជុំ និងផ្សព្វផ្សាយវប្បធម៌នេះឱ្យកាន់តែរីកសុះសាយក្នុងចំណោមយុវវ័យ។ ឥទ្ធិពលនៃតន្ត្រីហ៊ីបហប និងការស្លៀកពាក់បែបយុវវ័យសម័យថ្មី បានធ្វើឱ្យការជិះក្ដារស្គីក្លាយជាផ្នែកមួយនៃរបៀបរស់នៅដ៏ពេញនិយម។ ភាពជោគជ័យនៃកម្មវិធីប្រកួតកីឡាជិះក្ដារស្គីក្នុងតំបន់ និងលក្ខណៈអន្តរជាតិ បានដុតបញ្ឆេះស្មារតីយុវជនកម្ពុជាឱ្យចង់សាកល្បងកីឡានេះ។ ម៉ាកសម្លៀកបំពាក់ និងស្បែកជើងល្បីៗដែលពាក់ព័ន្ធនឹងកីឡាស្គី បានចូលមកកម្ពុជា និងជួយជម្រុញរូបភាពនៃកីឡានេះឱ្យកាន់តែមានភាពទាក់ទាញ។ ការគាំទ្រពីសហគមន៍អ្នកជិះស្គីក្នុងស្រុកដែលតែងតែជួយបង្រៀនគ្នាទៅវិញទៅមក បានធ្វើឱ្យវប្បធម៌នេះមានភាពកក់ក្ដៅ និងរឹងមាំ។ ឥទ្ធិពលពីខ្សែភាពយន្ត និងវប្បធម៌ប៉ុប ពីបស្ចិមប្រទេស បានធ្វើឱ្យក្មេងៗខ្មែរយល់ឃើញថាការជិះក្ដារស្គីជាសកម្មភាពដែលបង្ហាញពីភាពក្លាហាន។ ការបើកចិត្តទូលាយរបស់អាណាព្យាបាលសម័យថ្មី ក៏បានផ្ដល់ឱកាសឱ្យកូនៗបានជ្រើសរើសកីឡាបែបច្នៃប្រឌិត និងផ្សងព្រេងមួយនេះ។ ការជិះក្ដារស្គីនៅកម្ពុជានាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជាការលេងកម្សាន្តនោះទេ ប៉ុន្តែវាបង្កប់នូវគោលបំណង និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យុវជន។ គោលបំណងចម្បងនៃការជិះក្ដារស្គី គឺដើម្បីហ្វឹកហាត់សុខភាពរាងកាយឱ្យមានភាពរឹងមាំ និងបង្កើនភាពបត់បែននៃសន្លាក់ឆ្អឹង។ កីឡានេះជួយឱ្យយុវជនចេះប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ និងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។ ការជិះក្ដារស្គីមានគោលបំណងបង្កើនភាពក្លាហាន និងការតស៊ូព្យាយាមក្នុងការជម្នះរាល់ឧបសគ្គ ឬក្បាច់ដែលពិបាកៗ។ វាគឺជាមធ្យោបាយមួយសម្រាប់បន្ធូរបន្ថយភាពតានតឹង និងស្វែងរកភាពសប្បាយរីករាយតាមរយៈសកម្មភាពដែលខ្លួនស្រឡាញ់។ យុវជនខ្មែរជិះក្ដារស្គីក្នុងគោលបំណងបង្កើតបណ្ដាញទំនាក់ទំនង និងសាមគ្គីភាពជាមួយមិត្តភក្ដិដែលមានចំណូលចិត្តដូចគ្នា។ កីឡានេះជួយបណ្ដុះស្មារតីច្នៃប្រឌិតក្នុងការស្វែងរកស្ទីល ឬបច្ចេកទេសផ្ទាល់ខ្លួនដែលប្លែកពីគេ។ ការជិះក្ដារស្គីមានគោលបំណងពង្រឹងតុល្យភាពរាងកាយ និងការផ្ដោតអារម្មណ៍ឱ្យបានល្អជានិច្ចនៅពេលស្ថិតលើក្ដារស្គី។ សម្រាប់យុវជនខ្លះ ការជិះក្ដារស្គីគឺជាការបង្ហាញពីអត្តសញ្ញាណ និងស្ទីលរស់នៅបែបសម័យថ្មីដែលពោរពេញដោយថាមពល។ គោលបំណងសំខាន់មួយទៀត គឺការអភិវឌ្ឍសមត្ថភាពឱ្យបានដល់កម្រិតអាជីព ដើម្បីតំណាងឱ្យកម្ពុជាក្នុងការប្រកួតកម្រិតអន្តរជាតិ។ កីឡានេះជួយបង្រៀនឱ្យបុគ្គលម្នាក់ៗចេះទទួលស្គាល់ការបរាជ័យ និងចេះក្រោកឈរឡើងវិញនៅពេលដែលដួល។ ការជិះក្ដារស្គីក៏មានគោលបំណងលើកកម្ពស់វប្បធម៌យុវជនឱ្យកាន់តែមានភាពចម្រុះ និងរស់រវើកនៅក្នុងទីក្រុង។ វាគឺជាការធ្វើតេស្តសមត្ថភាពខួរក្បាលក្នុងការបញ្ជាសាច់ដុំឱ្យធ្វើការស៊ីចង្វាក់គ្នាបំផុតក្នុងរយៈពេលដ៏ខ្លី។ យុវជនប្រើប្រាស់កីឡានេះជាវេទិកាសម្រាប់បង្ហាញពីសិល្បៈនៃការធ្វើចលនាដែលមើលទៅមានភាពរលូន និងទាក់ទាញ។ ការជិះក្ដារស្គីមានគោលបំណងបំផុសគំនិតដល់ក្មេងៗជំនាន់ក្រោយឱ្យចូលចិត្តកីឡាបែបផ្សងព្រេង និងការចេញក្រៅផ្ទះ។ គោលបំណងនៃការជិះក្ដារស្គី ក៏ដើម្បីកសាងភាពជឿជាក់លើខ្លួនឯង និងស្វែងរកសេរីភាពក្នុងចិត្តតាមរយៈការផ្លាស់ទីផងដែរ។ ដើម្បីជិះក្ដារស្គីប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា អ្នកលេងម្នាក់ៗចាំបាច់ត្រូវរៀបចំនូវសម្ភារៈសំខាន់ៗមួយចំនួន។ សម្ភារៈដែលសំខាន់បំផុតគឺក្ដារស្គី ដែលមានសមាសធាតុផ្សំឡើងពីឈើ ប៊ូឡុង និងជើងទម្រ។ បន្ទះឈើ ភាគច្រើនធ្វើពីឈើម៉េផល ដែលមានភាពស្វិត និងរឹងមាំសម្រាប់ទ្រទ្រង់ទម្ងន់អ្នកជិះ។ ផ្ទៃខាងលើនៃក្ដារត្រូវបិទដោយក្រដាសខ្សាច់ ដើម្បីជួយឱ្យជើងអ្នកជិះជាប់នឹងក្ដារមិនងាយរអិល។ ជើងទម្រកង់ដែលធ្វើពីលោហៈ គឺជាផ្នែកសម្រាប់បញ្ជាទិសដៅបត់ឆ្វេង ឬស្ដាំបានតាមចិត្ត។ កង់ ដែលធ្វើពីសារធាតុជ័រ ប៉ូលីយូរីថេន មានច្រើនប្រភេទអាស្រ័យលើភាពទន់ ឬរឹងសម្រាប់ប្រើលើផ្លូវខុសៗគ្នា។ គ្រាប់ឃ្លី ដែលស្ថិតនៅក្នុងកង់ គឺជាឧបករណ៍ជួយឱ្យកង់វិលបានលឿន និងរលូនល្អ។ មួកសុវត្ថិភាព គឺជាសម្ភារៈការពារដាច់ខាតដែលត្រូវមាន ដើម្បីការពារក្បាលពីការប៉ះទង្គិចធ្ងន់ធ្ងរ។ ប្រដាប់ការពារជង្គង់ ជួយកាត់បន្ថយការដាច់រលាត់ស្បែក ឬរបួសឆ្អឹងនៅពេលដែលអ្នកដួលលើផ្ទៃបេតុង។ ប្រដាប់ការពារកែងដៃ ក៏សំខាន់ដូចគ្នាសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមហាត់ដំបូងៗ។ ស្បែកជើងសម្រាប់ជិះស្គី ត្រូវមានបាតរាបស្មើ និងស្វិត ដើម្បីងាយស្រួលបញ្ជាក្ដារ និងមានភាពជាប់ធន់។ ស្រោមដៃ ឬប្រដាប់ការពារកដៃ ជួយការពារការបាក់កដៃនៅពេលដែលអ្នកយកដៃជ្រត់ទប់នឹងដី។ សម្លៀកបំពាក់ដែលរលុងល្មម និងមានផាសុកភាព ជួយឱ្យរាងកាយរបស់អ្នកធ្វើចលនាបានយ៉ាងបត់បែន។ សោសម្រាប់សារ៉េក្ដារស្គី ជាឧបករណ៍ពហុមុខងារសម្រាប់រឹតប៊ូឡុងឱ្យតឹង ឬធូរតាមតម្រូវការ។ កាតាបស្ពាយសម្រាប់ដាក់ក្ដារស្គី ជួយឱ្យអ្នកងាយស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ។ អ្នកក៏ត្រូវមានដបទឹកសម្រាប់ដាក់តាមខ្លួន ដើម្បីជួយបំពេញជាតិទឹកក្នុងរាងកាយ បន្ទាប់ពីការហាត់ប្រាណក្រោមអាកាសធាតុក្ដៅ។ ការរីកចម្រើននៃវប្បធម៌ជិះក្ដារស្គីនៅកម្ពុជា បាននាំឱ្យមានការបង្កើតទីកន្លែងសម្រាប់ហ្វឹកហាត់ទាំងបែបសាធារណៈ និងឯកជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន។ ទីលានជិះក្ដារស្គីដ៏ល្បីល្បាញបំផុតមួយគឺ ស្កេតអ៊ីស្តង់ ដែលជាមជ្ឈមណ្ឌលអប់រំ និងកីឡាផ្ដល់ឱកាសដល់កុមារ និងយុវជនឱ្យហាត់រៀនដោយឥតគិតថ្លៃ។ ទីលានឯកជនក្នុងផ្ទះ ដូចជា ហ្វាក់ថូរី ភ្នំពេញ បានផ្ដល់នូវលំហដែលមានសុវត្ថិភាព និងមិនរំខានដោយអាកាសធាតុក្ដៅ ឬភ្លៀង។ សួនច្បារសាធារណៈនៅតាមបណ្ដោយមាត់ទន្លេ គឺជាទីតាំងដ៏ពេញនិយមសម្រាប់យុវជនជួបជុំគ្នាជិះក្ដារស្គីនៅពេលល្ងាច។ តំបន់សួនច្បារជុំវិញវិមានឯករាជ្យ ក៏ជាកន្លែងសាធារណៈមួយដែលអ្នកជិះស្គីនិយមទៅបង្ហាត់បង្ហាញសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នា។ នៅតាមបុរី ឬតំបន់អភិវឌ្ឍន៍ថ្មីៗដែលមានផ្លូវបេតុងរាបស្មើល្អ ក៏បានក្លាយជាកន្លែងហាត់ជិះក្ដារស្គីដ៏មានផាសុកភាពសម្រាប់អ្នករស់នៅទីនោះ។ ក្លឹបហាត់ប្រាណឯកជនមួយចំនួន បានចាប់ផ្ដើមបន្ថែមទីលានជិះស្គីតូចៗ ដើម្បីទាក់ទាញអតិថិជនជាយុវវ័យដែលចូលចិត្តកីឡានេះ។ ទីធ្លាមុខពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាកន្លែងសាធារណៈដ៏ធំទូលាយមួយ ដែលយុវជនអាចហាត់ក្បាច់ថ្មីៗបានដោយសេរី។ បណ្ដាសាលាអន្តរជាតិមួយចំនួននៅភ្នំពេញ ក៏មានការសាងសង់ទីលានជិះស្គីឯកជនសម្រាប់សិស្សានុសិស្សរបស់ខ្លួនផងដែរ។ ទីលានជិះស្គីបែបធម្មជាតិនៅតាមបណ្ដាខេត្តទេសចរណ៍ដូចជា សៀមរាប និងកំពត កំពុងចាប់ផ្ដើមលេចរូបរាងឡើងជាបន្តបន្ទាប់។ ចំណតរថយន្តដែលមានផ្ទៃរាបស្មើ និងស្ងប់ស្ងាត់នៅពេលយប់ ជារឿយៗត្រូវបានយុវជនប្រើប្រាស់ជាកន្លែងហាត់ជិះស្គីជាបណ្ដោះអាសន្ន។ ទីលានឯកជនភាគច្រើនមានបំពាក់នូវឧបសគ្គដូចជា ជម្រាល និងបង្កាន់ដៃដែក សម្រាប់អ្នកចង់ហាត់ក្បាច់ពិបាកៗ។ ការជិះស្គីនៅទីកន្លែងសាធារណៈ ទាមទារឱ្យមានការយោគយល់ និងការរក្សាសណ្ដាប់ធ្នាប់ ដើម្បីកុំឱ្យមានការរំខានដល់អ្នកដើរថ្មើរជើង។ សហគមន៍អ្នកជិះស្គីតែងតែរៀបចំកម្មវិធីជួបជុំគ្នានៅតាមទីលានឯកជន ដើម្បីរៀបចំការប្រកួតខ្នាតតូច និងបង្កើនសាមគ្គីភាព។ ការមានទីតាំងច្បាស់លាស់ជួយឱ្យយុវជនមានឱកាសជួបជាមួយគ្រូបង្វឹកដែលមានជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាពបានត្រឹមត្រូវតាមបច្ចេកទេស។ ការកើនឡើងនៃទីកន្លែងទាំងនេះ បានសបញ្ជាក់ឱ្យឃើញពីការទទួលស្គាល់ និងការគាំទ្រកាន់តែខ្លាំងចំពោះកីឡាជិះក្ដារស្គីនៅក្នុងសង្គមខ្មែរ។ វប្បធម៌នៃការជិះក្ដារស្គីនៅកម្ពុជាមានភាពរស់រវើកយ៉ាងខ្លាំង ដោយមានការចូលរួមពីមនុស្សចម្រុះវ័យ។ អ្នកជិះក្ដារស្គីភាគច្រើននៅកម្ពុជា គឺជាក្រុមយុវជនដែលមានអាយុចន្លោះពី ១២ ឆ្នាំ រហូតដល់ ២៥ ឆ្នាំ ដែលជាវ័យពោរពេញដោយថាមពល។ ទោះជាយ៉ាងណាក៏ដោយ យើងក៏សង្កេតឃើញមានកុមារតូចៗចាប់ពីអាយុ ៥ ឆ្នាំ ចាប់ផ្ដើមហាត់រៀនក្បាច់មូលដ្ឋានដោយមានការគាំទ្រពីអាណាព្យាបាល។ ក្នុងចំណោមសហគមន៍នេះ ក៏មានមនុស្សវ័យកណ្ដាលដែលជាអ្នកស្រឡាញ់កីឡាប្រភេទនេះតាំងពីដើមមក នៅតែបន្តជិះដើម្បីកម្សាន្ត និងរក្សាសុខភាព។ ពេលវេលាដែលអ្នកជិះក្ដារស្គីចូលចិត្តបំផុតគឺនៅពេលល្ងាច ចាប់ពីម៉ោង ៥ រហូតដល់ម៉ោង ៨ យប់ នៅពេលដែលអាកាសធាតុត្រជាក់បង្គួរ។ នៅថ្ងៃចុងសប្ដាហ៍ យុវជនតែងតែជួបជុំគ្នាតាំងពីព្រលឹមដើម្បីហ្វឹកហាត់ក្បាច់ថ្មីៗនៅតាមទីលានស្គីនានាពេញមួយព្រឹក។ យុវជនដែលរវល់នឹងការសិក្សា ឬការងារ ភាគច្រើនជ្រើសរើសការជិះកម្សាន្តនៅពេលយប់ដែលមានភាពស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធ។ ក្នុងអំឡុងពេលវិស្សមកាល សកម្មភាពជិះក្ដារស្គីកាន់តែមានសន្ទុះខ្លាំង ដោយសារយុវជនមានពេលវេលាច្រើនក្នុងការជួបជុំមិត្តភក្ដិ។ សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ ពួកគេច្រើនជ្រើសរើសជិះនៅពេលព្រឹកព្រលឹមតាមសួនច្បារសាធារណៈមុនពេលមនុស្សម្នាចាប់ផ្ដើមអ៊ូអរ។ ការជួបជុំគ្នានៅពេលយប់តាមទីលានដែលមានពន្លឺភ្លើងច្បាស់ល្អ បានបង្កើតជាបរិយាកាសរីករាយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា។ មិនថាក្នុងវ័យណា ឬពេលណានោះទេ ការជិះក្ដារស្គីបានក្លាយជាសកម្មភាពដែលផ្សារភ្ជាប់មនុស្សគ្រប់រូបឱ្យមានភាពស្និទ្ធស្នាល និងសប្បាយរីករាយ។ វប្បធម៌នៃការជិះក្ដារស្គីនៅកម្ពុជា គឺជាសកម្មភាពដែលរួមបញ្ចូលទាំងបច្ចេកទេស វិន័យ និងសិល្បៈនៃការធ្វើចលនា។ ដើម្បីជិះក្ដារស្គីបាន អ្នកត្រូវមានគ្រឹះនៃការចាប់ផ្ដើមជិះក្ដារស្គីជាមុនសិន។ ជំហានដំបូងបំផុត គឺការស្វែងរកជើងដែលអ្នកមានជំហររឹងមាំជាងគេ ដើម្បីដាក់នៅខាងមុខក្ដារស្គី។ បច្ចេកទេសដាក់ជើងឆ្វេងនៅខាងមុខគេហៅថា ជំហរបែបធម្មតា ចំណែកការដាក់ជើងស្ដាំនៅខាងមុខគេហៅថា ជំហរបញ្ច្រាស។ អ្នកត្រូវចាប់ផ្ដើមដោយការដាក់ជើងម្ខាងនៅពីលើប៊ូឡុងខាងមុខនៃក្ដារស្គីឱ្យមានលំនឹង។ ជំហានបន្ទាប់ គឺការប្រើជើងម្ខាងទៀតធាក់ទៅនឹងដីដើម្បីបង្កើតកម្លាំងរុញឱ្យក្ដាររំកិលទៅមុខ។ នៅពេលក្ដារចាប់ផ្ដើមមានល្បឿន អ្នកត្រូវលើកជើងដែលធាក់ដីនោះមកដាក់នៅលើផ្នែកខាងក្រោយនៃក្ដារ។ ការកែសម្រួលជំហរជើងឱ្យស្ថិតក្នុងលក្ខណៈទទឹងផ្ដេកជាមួយក្ដារ ជួយឱ្យអ្នកមានលំនឹងល្អបំផុត។ អ្នកត្រូវរក្សាជង្គង់ឱ្យទន់បន្តិច ដើម្បីស្រូបយកកម្លាំងរំញ័រ និងជួយឱ្យការធ្វើចលនាមានភាពរលូន។ ការប្រើប្រាស់ស្មានិងចង្កេះ គឺជាគន្លឹះសំខាន់ក្នុងការបញ្ជាទិសដៅរបស់ក្ដារស្គីឱ្យបត់ឆ្វេង ឬស្ដាំ។ ដើម្បីបត់ទិសដៅ អ្នកត្រូវផ្អៀងខ្លួនទៅខាងមុខ ឬខាងក្រោយបន្តិច ដើម្បីឱ្យជើងទម្រកង់រុញទៅតាមនោះ។ ជំហាននៃការឈប់ គឺត្រូវប្រើបាតជើងខាងក្រោយដាក់អូសទៅនឹងដីសន្សឹមៗដើម្បីកាត់បន្ថយល្បឿន។ ការជិះក្ដារស្គី តម្រូវឲ្យមានការហាត់ក្បាច់នៃការជិះក្ដារស្គី និងបច្ចេកទេសខ្ពស់។ សកម្មភាពដែលអ្នកជិះស្គីគ្រប់រូបត្រូវហាត់ដំបូងគេគឺ ការលោតជាមួយក្ដារស្គី ដែលជាការលោតឡើងជាមួយក្ដារស្គី។ ការធ្វើការលោតជាមួយក្ដារស្គី ទាមទារឱ្យអ្នកជាន់កន្ទុយក្ដារឱ្យខ្លាំង រួចអូសជើងខាងមុខឡើងលើដើម្បីឱ្យក្ដារហោះឡើង។ បន្ទាប់ពីចេះលោត អ្នកជិះច្រើនចាប់ផ្ដើមហាត់ក្បាច់បង្វិលក្ដារដែលគេហៅថា ការបង្វិលក្ដារផ្ដេក។ សកម្មភាពការទាត់បង្វិលក្ដារ គឺជាបច្ចេកទេសប្រើជើងឆ្កឹះក្ដារឱ្យវិលជុំវិញខ្លួនវានៅលើអាកាស។ ការហាត់ជិះលើជម្រាល គឺជាសកម្មភាពដ៏រំភើបដែលជួយបង្កើនភាពក្លាហានដល់អ្នកជិះ។ សកម្មភាព ការទម្លាក់ខ្លួនចូលទីលានពីលើទីខ្ពស់នៃជម្រាលមកក្រោម គឺទាមទារនូវទំនុកចិត្តខ្ពស់។ អ្នកជិះស្គីចូលចិត្តប្រើប្រាស់បង្កាន់ដៃដែក ដើម្បីធ្វើសកម្មភាពរអិល។ ការប្រើប្រាស់គែមបេតុង សម្រាប់រអិល ក៏ជាបច្ចេកទេសពេញនិយមក្នុងចំណោមអ្នកជិះស្គីតាមផ្លូវ។ សកម្មភាព ការលើកកង់មុខជិះលំនឹងកង់ក្រោយ គឺជាការជិះដោយតុល្យភាពលើកង់តែពីរប៉ុណ្ណោះ។ ការហាត់ក្បាច់បន្តបន្ទាប់គ្នា ជួយឱ្យអ្នកជិះបង្ហាញពីសមត្ថភាពរលូន និងភាពច្នៃប្រឌិត។ ក្នុងពេលជិះកម្សាន្ត អ្នកជិះតែងតែសង្កេតមើលមិត្តភក្ដិជិះ ដើម្បីរៀនសូត្រពីក្បាច់ថ្មីៗពីគ្នាទៅវិញទៅមក។ ការថតវីដេអូសកម្មភាពជិះ គឺជាផ្នែកមួយមិនអាចខ្វះបាន ដើម្បីយកទៅកែសម្រួល និងចែករំលែកលើបណ្ដាញសង្គម។ អ្នកជិះតែងតែផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក តាមរយៈការទះក្ដារស្គីទៅនឹងដីនៅពេលឃើញមិត្តភក្ដិធ្វើក្បាច់បានជោគជ័យ។ សកម្មភាពពិភាក្សាអំពីបច្ចេកទេសរៀបចំក្ដារស្គី កើតមានឡើងជាញឹកញាប់ក្នុងចំណោមអ្នកលេង។ ការស្វែងរកទីតាំងថ្មីៗ គឺជាសកម្មភាពផ្សងព្រេងរបស់យុវជនដើម្បីរកកន្លែងជិះដែលប្លែក។ អ្នកជិះស្គីនៅកម្ពុជាចូលចិត្តស្ដាប់តន្ត្រីក្នុងពេលជិះ ដើម្បីបង្កើតអារម្មណ៍រីករាយ និងបង្កើនភាពរស់រវើក។ សកម្មភាពសម្រាកពិភាក្សាគ្នាពីរបៀបរស់នៅ និងការសិក្សា ក៏កើតមានឡើងនៅតាមទីលានជិះស្គីផងដែរ។ ការស្លៀកពាក់បែបយុវវ័យសម័យថ្មី គឺជាសកម្មភាពបង្ហាញពីអត្តសញ្ញាណ និងស្ទីលផ្ទាល់ខ្លួនរបស់អ្នកជិះ។ អ្នកលេងដែលមានបទពិសោធន៍ច្រើន តែងតែចំណាយពេលជួយបង្រៀនក្មេងៗជំនាន់ក្រោយដែលទើបនឹងចាប់ផ្ដើម។ ការចូលរួមក្នុងការប្រកួតខ្នាតតូច ជួយឱ្យយុវជនវាស់ស្ទង់សមត្ថភាព និងភាពអត់ធ្មត់របស់ខ្លួន។ ការជិះក្ដារស្គីក៏រួមបញ្ចូលការថែទាំ និងសុវត្ថិភាពក្នុងពេលជិះផងដែរ។ សកម្មភាពត្រួតពិនិត្យប៊ូឡុង និងកង់មុនពេលជិះ គឺជាការធានាសុវត្ថិភាពដ៏សំខាន់បំផុត។ ការសម្អាតក្រដាសខ្សាច់លើក្ដារ ជួយឱ្យជើងមានកម្លាំងកកិតល្អ និងមិនងាយរអិលក្នុងពេលធ្វើក្បាច់។ អ្នកជិះតែងតែត្រួតពិនិត្យស្ថានភាពផ្លូវ ដើម្បីជៀសវាងការជិះលើគ្រួស ឬទឹកដែលអាចធ្វើឱ្យខូចគ្រាប់ឃ្លី។ សកម្មភាពពាក់ឧបករណ៍ការពារ ជួយកាត់បន្ថយហានិភ័យនៃការរងរបួសនៅពេលមានការដួលជាយថាហេតុ។ ការផ្ដោតអារម្មណ៍ទៅលើចលនារាងកាយ ជួយឱ្យអ្នកជិះអាចគ្រប់គ្រងក្ដារបានទោះស្ថិតក្នុងល្បឿនលឿន។ អ្នកជិះស្គីជើងចាស់តែងតែណែនាំពីរបៀបដួលឱ្យត្រឹមត្រូវ ដើម្បីកុំឱ្យមានការប៉ះទង្គិចដល់ឆ្អឹង ឬសន្លាក់។ សកម្មភាពជិះក្នុងទីក្រុងភ្នំពេញ ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយានយន្ត និងអ្នកដើរថ្មើរជើង។ ឯការរក្សាជាតិទឹកក្នុងរាងកាយ គឺជាសកម្មភាពដែលអ្នកជិះមិនគួរមើលរំលងក្នុងកំឡុងពេលហាត់ប្រាណ។ សកម្មភាពសម្រួលសាច់ដុំក្រោយពេលជិះរួច ក៏ជួយឱ្យរាងកាយឆាប់ងើបឡើងវិញពីភាពហត់នឿយផងដែរ។ ការជិះក្ដារស្គីគឺជាការរួមបញ្ចូលគ្នារវាងការហាត់ប្រាណ ការកម្សាន្ត និងការកសាងទំនុកចិត្តលើខ្លួនឯង។ វប្បធម៌នៃការជិះក្ដារស្គីនៅកម្ពុជា បាននាំមកនូវសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់សម្រាប់បុគ្គល និងសង្គមជាតិទាំងមូល។ ការជិះក្ដារស្គីជួយបង្កើនសុខភាពរាងកាយតាមរយៈការដុតរំលាយកាឡូរី និងពង្រឹងសាច់ដុំជើងឱ្យមានភាពមាំមួន។ កីឡានេះជួយឱ្យយុវជនមានវិន័យលើខ្លួនឯង តាមរយៈការចំណាយពេលហ្វឹកហាត់ក្បាច់ពិបាកៗដោយភាពអត់ធ្មត់។ វាជួយពង្រឹងសមត្ថភាពក្នុងការរក្សាតុល្យភាព និងការសម្របសម្រួលរវាងខួរក្បាលជាមួយនឹងចលនាដៃជើង។ ការជិះក្ដារស្គី គឺជាមធ្យោបាយដ៏ល្អក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើនភាពសប្បាយរីករាយបន្ទាប់ពីការសិក្សា ឬការងារ។ វាជួយឱ្យយុវជនចេះជម្នះភាពភ័យខ្លាច និងហ៊ានសាកល្បងអ្វីដែលថ្មីៗប្រកបដោយភាពជឿជាក់លើខ្លួនឯង។ សហគមន៍ក្ដារស្គីបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាពរវាងយុវជនមកពីគ្រប់មជ្ឈដ្ឋានដោយគ្មានការរើសអើង។ កីឡានេះជួយឱ្យយុវជនជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលបំផ្លាញអនាគត។ ការជិះក្ដារស្គីលើកកម្ពស់ការគិតបែបច្នៃប្រឌិត តាមរយៈការបង្កើតស្ទីល និងក្បាច់រាំរែកនៅលើក្ដារតាមចំណង់ចំណូលចិត្ត។ វារៀបចំយុវជនឱ្យចេះទទួលយកការបរាជ័យ និងចេះក្រោកឈរឡើងវិញនៅពេលដែលជួបប្រទះនឹងការដួល ឬរបួស។ ការជិះក្ដារស្គីផ្ដល់នូវសេរីភាពក្នុងការផ្លាស់ទី និងការរុករកទីក្រុងក្នុងមុំមួយដែលប្លែក និងរំភើប។ វាជួយកសាងសមត្ថភាពយុវជនឱ្យក្លាយជាកីឡាករអាជីព ដែលអាចតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិបាន។ កីឡានេះគឺជាស្ពានដែលនាំយកយុវជនខ្មែរឱ្យកាន់តែមានភាពស៊ីវិល័យ និងដើរទាន់និន្នាការពិភពលោក។ ការជិះក្ដារស្គីជួយឱ្យយុវជនមានស្មារតីរឹងមាំ និងចេះផ្ដោតអារម្មណ៍បានល្អលើកិច្ចការងារដែលពួកគេកំពុងធ្វើ។ វាជួយលើកកម្ពស់សកម្មភាពក្រៅផ្ទះ ដែលកាត់បន្ថយការចំណាយពេលច្រើនហួសហេតុលើការប្រើប្រាស់ទូរស័ព្ទដៃ។ កីឡានេះបង្រៀនឱ្យមនុស្សចេះគោរពទីធ្លាសាធារណៈ និងចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃក្នុងសង្គម។ ការជិះក្ដារស្គីជួយឱ្យរាងកាយមានភាពបត់បែនខ្ពស់ ដែលជួយការពារសុខភាពសន្លាក់ឱ្យនៅល្អប្រសើរ។ វាបង្កើតឱ្យមានឱកាសការងារថ្មីៗក្នុងវិស័យកីឡា ដូចជាគ្រូបង្វឹក អ្នករៀបចំទីលាន ឬអ្នកលក់សម្ភារៈស្គី។ វប្បធម៌នេះជួយបំផុសស្មារតីផ្សងព្រេង និងការស្រឡាញ់កីឡាបែបសកម្មដល់កុមារជំនាន់ក្រោយ។ ការជិះក្ដារស្គីជួយឱ្យយុវជនយល់ដឹងពីតម្លៃនៃការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ វាគឺជាសកម្មភាពដែលបង្កើតនូវអនុស្សាវរីយ៍ល្អៗ និងបទពិសោធន៍ជីវិតដែលមិនអាចបំភ្លេចបាន។ ជារួមមក វប្បធម៌នៃការជិះក្ដារស្គីនៅកម្ពុជាមិនមែនគ្រាន់តែជាការលេងកម្សាន្តនោះទេ ប៉ុន្តែវាគឺជាសាលារៀនជីវិតមួយដែលជួយអភិវឌ្ឍទាំងរាងកាយ ស្មារតី និងទំនាក់ទំនងសង្គម។ ការជិះក្ដារស្គីបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនខ្មែរក្លាយជាបុគ្គលដែលមាន ភាពក្លាហាន តស៊ូ និងច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏ភ្លឺស្វាង។